ស្ករត្នោត គឺជាគ្រឿងផ្សំដ៏សំខាន់ និងជាអត្តសញ្ញាណមួយនៃម្ហូបអាហារខ្មែរ។ ជាមួយនឹងរសជាតិផ្អែមពិសេស ក្លិនឈ្ងុយ និងពណ៌ត្នោតមាសរបស់វា ធ្វើឱ្យស្ករត្នោតបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតនូវរសជាតិឆ្ងាញ់ប្លែកៗសម្រាប់ទាំងម្ហូប និងបង្អែម។ មិនត្រឹមតែជាគ្រឿងផ្សំទេ ស្ករត្នោតក៏មានគុណប្រយោជន៍ចំពោះសុខភាពជាងស្ករសធម្មតាផងដែរ ដោយសារវាផ្ទុកនូវសារធាតុរ៉ែ និងវីតាមីនមួយចំនួន។ ហើយជាដំបូងនេះ គឺជាការប្រើប្រាស់ស្ករត្នោតនៅក្នុងម្ហូប។ ស្ករត្នោតត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីលៃលករសជាតិនៅក្នុងម្ហូបជាច្រើនមុខ ដែលជាធម្មតាវាជួយ បន្សាបជាតិប្រៃ ពីទឹកត្រី ទឹកស៊ីអ៉ីវ ឬប្រហុក ហើយបន្ថែមរសជាតិផ្អែមល្មមឱ្យម្ហូបកាន់តែឆ្ងាញ់។ សម្រាប់សម្លប្រហើរឬសម្លកកូរ ស្ករត្នោតជួយបន្ថែមរសជាតិផ្អែមធម្មជាតិ ធ្វើឱ្យសម្លមានជាតិឆ្ងាញ់ និងមានពណ៌ស្រស់ស្អាត។ ចំពោះសម្លការីសាច់ឬការីបួស ស្ករត្នោតជួយបន្សាបជាតិហឹរនិងបន្ថែមរសជាតិផ្អែមល្មម ធ្វើឱ្យការីមានរសជាតិឈ្ងុយឆ្ងាញ់។ ការឆាសាច់ឬឆាបន្លែ ស្ករត្នោតត្រូវបានគេប្រើដើម្បីបន្ថែមរសជាតិផ្អែមល្មម និងជួយឱ្យគ្រឿងផ្សំឆាប់ប្រែពណ៌ត្នោតស្រស់ស្អាត ឧទាហរណ៍ដូចជា ឆាគ្រឿង ឆាខ្ញី ជាដើម។ នៅក្នុងសាច់ប្រឡាក់ឬត្រីប្រឡាក់ ស្ករត្នោតជាគ្រឿងផ្សំដ៏សំខាន់ក្នុងការប្រឡាក់សាច់ ឬត្រី មានដូចជា សាច់ជ្រូកបីជាន់ប្រឡាក់ ត្រីងៀតប្រឡាក់ ដើម្បីឱ្យមានរសជាតិផ្អែម ប្រៃ ឆ្ងាញ់ និងជួយឱ្យសាច់មានពណ៌ត្នោតស្រស់ពេលចម្អិន។ រីឯទឹកត្រីផ្អែមឬទឹកត្រីកោះកុង ស្ករត្នោតត្រូវលាយជាមួយទឹកត្រី ម្ទេស ខ្ទឹមសឬខ្ទឹមក្រហម អំពិលទុំ ដើម្បីបង្កើតជាទឹកជ្រលក់ដែលមានរសជាតិផ្អែម ជូរ ហឹរ ប្រៃ សម្រាប់ជ្រលក់សាច់អាំងឬត្រីអាំង។ ប្រហុកខ្ទិះ ស្ករត្នោតត្រូវបានប្រើដើម្បីរំងាស់ជាមួយប្រហុក ខ្ទិះដូង និងគ្រឿងផ្សំផ្សេងៗទៀត ដើម្បីបង្កើតរសជាតិផ្អែម ប្រៃ ឈ្ងុយ ដែលឆ្ងាញ់ពិសាជាមួយបន្លែស្រស់។ ការប្រើប្រាស់ស្ករត្នោតក្នុងការធ្វើបង្អែម និងនំ ជួយបង្កើនរសជាតិផ្អែមឈ្ងុយ និងផ្ដល់ពណ៌ស្រស់ស្អាតដែលជារូបមន្តពិសេសនៃម្ហូបខ្មែរបែបបុរាណ។ ស្ករត្នោត គឺជាប្រភេទគ្រឿងផ្សំដ៏សំខាន់នៃបង្អែមខ្មែរស្ទើរតែទាំងអស់ ដោយសាររសជាតិផ្អែម និងក្លិនក្រអូបឈ្ងុយរបស់វា ដែលខុសពីស្ករសធម្មតា។ បង្អែមចេកខ្ទិះ គឺជាបង្អែមប្រពៃណីខ្មែរដ៏ពេញនិយមមួយ ដែលមានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ និងមានជាតិខ្ទិះដូងខាប់ៗគួរឱ្យចង់ញ៉ាំ។ ក្នុងចំណោមគ្រឿងផ្សំទាំងអស់ ស្ករត្នោត មានតួនាទីសំខាន់ និងអាចត្រូវបានគេចាត់ទុកជាគ្រឿងស្នូលនៃរសជាតិបង្អែមនេះ។ វត្តមានរបស់ស្ករត្នោតមិនត្រឹមតែផ្ដល់ជាតិផ្អែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែម ក្លិនឈ្ងុយ ពណ៌ធម្មជាតិ និងរសជាតិដ៏សម្បូរបែប ដែលធ្វើឱ្យចេកខ្ទិះមានលក្ខណៈពិសេស។ បង្អែមត្រាវឆឹងឬដំឡូងឆឹង ស្ករត្នោតត្រូវបានយកទៅរំងាស់ជាមួយខ្ទិះដូងនិងអំបិលបន្តិច ដើម្បីបង្កើតជាទឹកស្ករខ្ទិះដ៏ឈ្ងុយឆ្ងាញ់សម្រាប់ដួសដាក់ពីលើត្រាវឬដំឡូងឆឹង។ បង្អែមគ្រប់មុខដូចជា បង្អែមសណ្តែក បង្អែមល្ពៅ ស្ករត្នោតត្រូវបានរំងាស់ជាមួយខ្ទិះដូង សម្រាប់ធ្វើបង្អែមប្រភេទនេះ។ ស្ករត្នោតមានរសជាតិផ្អែមមុត និងក្លិនក្រអូបឈ្ងុយពិសេស ដែលស្ករសមិនអាចប្រៀបផ្ទឹមបាន។ ស្ករត្នោតផ្តល់ពណ៌ត្នោតមាសដ៏ស្រស់ស្អាតដល់ម្ហូប ដោយមិនចាំបាច់ប្រើពណ៌សិប្បនិម្មិត។ បើប្រៀបធៀបទៅនឹងស្ករស ស្ករត្នោតមានសារធាតុចិញ្ចឹមច្រើនជាងដូចជា ជាតិដែក កាល់ស្យូម ប៉ូតាស្យូម និងសារធាតុរ៉ែផ្សេងៗទៀត។ សរុបមក ស្ករត្នោតមិនមែនត្រឹមតែជាជាតិផ្អែមសម្រាប់ម្ហូបអាហារខ្មែរនោះទេ តែជាសញ្ញាសម្គាល់នៃរសជាតិដើម និងជាផ្នែកមួយសំខាន់នៃការប្រើប្រាស់ស្ករត្នោត ដែលបានតតាំងពីជំនាន់មុនរហូតមកដល់ជំនាន់ក្រោយ។